ការបកស្រាយឱ្យកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃទឹកជំនន់លើការធ្វើស្រែចម្ការនៅកម្ពុជា គឺបានបង្ហាញឱ្យឃើញនូវរូបភាពដ៏ស្មុគស្មាញមួយ។ ដោយភាពស្មុគស្មាញនោះ មានទាំងលក្ខណៈអំណោយផល និងលក្ខណៈមហន្តរាយ លាយឡំគ្នាទៅតាមកម្រិតនៃកម្ពស់ទឹក និងរយៈពេលនៃការលិចលង់។ ជាការពិតណាស់ ទឹកជំនន់តាមរដូវកាលគឺជាដង្ហើមសេដ្ឋកិច្ចកសិកម្ម ត្បិតអីវាបាននាំមកនូវល្បាប់ភក់ដែលមានសារធាតុចិញ្ចឹមខ្ពស់ពីទន្លេមេគង្គ មកចាក់បំពេញដីស្រែឱ្យមានជីជាតិឡើងវិញដោយធម្មជាតិ។ ប៉ុន្តែនៅពេលដែលបាតុភូតធម្មជាតិប្រែប្រួលក្លាយជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ វាក៏បានប្រែក្លាយទៅជាអាវុធមុខពីរដែលវាយប្រហារយ៉ាងចាស់ដៃទៅលើជីវភាពកសិករ។ នៅពេលដែលកម្រិតទឹកឡើងខ្ពស់ហួសពីការគ្រប់គ្រង និងមានរយៈពេលលិចលង់វែងឆ្ងាយជាងសមត្ថភាពទ្រាំទ្ររបស់រុក្ខជាតិ ការលិចលង់ផ្ទៃដីកសិកម្មបានក្លាយជាបញ្ហាប្រឈមទីមួយដែលពិបាកនឹងជៀសវាង។ ដើមស្រូវដែលត្រូវការទឹកក្នុងកម្រិតល្មមសម្រាប់លូតលាស់ នឹងចាប់ផ្តើមរលួយប្រសិនបើត្រូវត្រាំក្នុងទឹកជ្រៅលើសពីមួយសប្តាហ៍។ ដែលបញ្ហានេះកើតឡើងជាញឹកញាប់នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប និងតាមបណ្តោយដងទន្លេមេគង្គ។ ការបាត់បង់ទិន្នផលទាំងស្រុងនៅដំណាក់កាលនេះ មិនត្រឹមតែបំផ្លាញក្តីសង្ឃឹមរបស់កសិករក្នុងការប្រមូលផលប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីដីស្រែ ដោយសារទឹកជំនន់ខ្លាំងអាចនាំមកនូវសត្វចង្រៃដូចជាខ្យង និងជំងឺផ្សេងៗមកដុះដាលពេញផ្ទៃស្រែ។ ហើយវាបង្កការលំបាកដល់ការដាំដុះលើកក្រោយ។ ទន្ទឹមនឹងការខូចខាតលើដំណាំផ្ទាល់ ការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏ជាផលប៉ះពាល់បន្ទាប់បន្សំដែលបង្កការរាំងស្ទះយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្មកសិកម្មទាំងមូល។ នៅពេលដែលទឹកជំនន់បានវាយបំបែកទំនប់ បានបំផ្លាញប្រព័ន្ធប្រឡាយមេ និងប្រឡាយរង វាមិនត្រឹមតែធ្វើឱ្យទឹកជន់លិចស្រែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានធ្វើឱ្យប្រព័ន្ធធារាសាស្ត្របាត់បង់សមត្ថភាពក្នុងការស្តុកទុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខទៀតផង។ លើសពីនេះ ផ្លូវលំជនបទដែលជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ត្រូវបានកាត់ផ្ដាច់ ឬខូចខាតយ៉ាងដំណំ។ ដែលធ្វើឱ្យកសិករជួបការលំបាកទ្វេដង ទាំងក្នុងការស្វែងរកជំនួយសង្គ្រោះ និងការលក់ដូរផលស្រូវដែលនៅសេសសល់ក្នុងតម្លៃមួយសមរម្យ។ ផលប៉ះពាល់ដែលឈឺចាប់បំផុត និងមានឥទ្ធិពលយូរអង្វែង គឺការបាត់បង់ទុនបម្រុង និងការធ្លាក់ចូលក្នុងអន្ទាក់បំណុលវណ្ឌករបស់គ្រួសារកសិករខ្នាតតូច។ ជាទូទៅ ការធ្វើស្រែចម្ការនាសម័យទំនើបតម្រូវឱ្យកសិករចំណាយទុនយ៉ាងច្រើនទៅលើគ្រាប់ពូជសុទ្ធ ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងថ្លៃឈ្នួលគ្រឿងចក្រ។ ដែលភាគច្រើននៃដើមទុនទាំងនេះបានមកពីការខ្ចីបុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬភ្នាក់ងារចងការប្រាក់ឯកជន។ នៅពេលដែលទឹកជំនន់បានមកលួចយកផលស្រូវទៅបាត់ វាក៏បានរំលាយរាល់ការវិនិយោគទាំងនោះឱ្យក្លាយជាអាសាបង់។ ដែលបង្ខំឱ្យកសិករត្រូវលក់ទ្រព្យសម្បត្តិ ឬខ្ចីបំណុលថ្មីដើម្បីមកសងបំណុលចាស់ និងសម្រាប់បន្តជីវភាពប្រចាំថ្ងៃ។ ស្ថានភាពនេះបង្កើតជាវដ្តនៃភាពក្រីក្រដែលពិបាកនឹងស្តារឡើងវិញក្នុងរយៈពេលខ្លី ហើយវាថែមទាំងអាចជម្រុញឱ្យមានការចំណាកស្រុកដោយបង្ខំ។ ការចំណាកស្រុកដោយបង្ខំនេះ គឺដើម្បីស្វែងរកការងារធ្វើនៅក្រៅតំបន់សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារ។ ជារួមមក ផលប៉ះពាល់នៃទឹកជំនន់លើការធ្វើស្រែចម្ការនៅកម្ពុជា គឺជាបញ្ហាចម្រុះដែលតភ្ជាប់គ្នាពីវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារកសិករ។ ការយល់ដឹងអំពីភាពស្មុគស្មាញទាំងនេះ គឺជាគន្លឹះដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងការផ្តល់ឥណទានកសិកម្មដែលមានភាពបត់បែន។ ដើម្បីជួយឱ្យកសិករអាចងើបឈរឡើងវិញបានយ៉ាងរហ័សក្រោយគ្រោះមហន្តរាយធម្មជាតិ។ បញ្ហាសន្តិសុខស្បៀងអាហារដែលបង្កឡើងដោយទឹកជំនន់នៅកម្ពុជា គឺជាវិបត្តិដែលមានលក្ខណៈស៊ីជម្រៅ ដែលមិនត្រឹមតែប៉ះពាល់ដល់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់សុខុមាលភាពរយៈពេលវែងរបស់ប្រជាជននៅតាមជនបទទៀតផង។ បើទោះបីជាទិន្នន័យផលិតកម្មស្រូវថ្នាក់ជាតិបង្ហាញថា កម្ពុជាមានលទ្ធភាពផលិតស្បៀងលើសពីតម្រូវការសម្រាប់នាំចេញយ៉ាងណាក៏ដោយ។ ក៏តុល្យភាពជាមធ្យមនេះមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងភាពរងគ្រោះនៅតាមតំបន់ដែលរងការវាយប្រហារដោយទឹកជំនន់ផ្ទាល់នោះឡើយ។ នៅពេលដែលមហន្តរាយធម្មជាតិនេះមកដល់ វានាំមកនូវកង្វះខាតស្បៀងអាហារភ្លាមៗ ដែលបង្កឡើងដោយការបាត់បង់ស្តុកស្រូវអង្ករទុកសម្រាប់ហូបចុកប្រចាំគ្រួសារ។ កសិករភាគច្រើនតែងតែរក្សាទុកស្រូវនៅក្នុងជង្រុកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ប៉ុន្តែនៅពេលទឹកជំនន់ឡើងខ្លាំងលើសពីការរំពឹងទុក ស្តុកស្បៀងទាំងនេះត្រូវបានជន់លិច ឬដុះផ្សិត។ ដែលធ្វើឱ្យវាមិនអាចយកមកប្រើប្រាស់ជាអាហារបានឡើយ។ ស្ថានភាពនេះបានរុញច្រានគ្រួសារកសិករឱ្យធ្លាក់ចូលក្នុងស្ថានភាពដាច់ស្បៀងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដែលបង្ខំឱ្យពួកគេត្រូវពឹងផ្អែកទាំងស្រុងលើអំណោយសង្គ្រោះបន្ទាន់ ឬការខ្ចីបុលពីអ្នកដទៃដើម្បីរស់រានមានជីវិត។ ស្របពេលជាមួយគ្នានេះដែរ យន្តការទីផ្សារក៏រងការរំខានយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យតម្លៃទំនិញស្បៀងអាហារហក់ឡើងខ្ពស់ហួសពីសមត្ថភាពទិញរបស់ប្រជាពលរដ្ឋរងគ្រោះ។ ការដែលផ្លូវលំ និងស្ពានត្រូវបានកាត់ដាច់ដោយសារទឹកជន់ បានធ្វើឱ្យការដឹកជញ្ជូនអង្ករ និងទំនិញចាំបាច់ពីតំបន់ផ្សេងៗមកកាន់តំបន់រងគ្រោះមានការរអាក់រអួល និងត្រូវចំណាយប្រាក់កម្រៃខ្ពស់ជាងធម្មតា។ ស្ថានភាពនេះបង្កើតជាសម្ពាធសេដ្ឋកិច្ចទ្វេដងសម្រាប់កសិករ ត្បិតអីពួកគេទើបតែបាត់បង់ប្រភពចំណូលពីការធ្វើស្រែចម្ការដែលខូចខាត។ ហើយបែរជាត្រូវចំណាយប្រាក់កាន់តែច្រើនដើម្បីទិញអាហារហូបចុកដែលមានតម្លៃថ្លៃហួសហេតុលើទីផ្សារ។ ដែលជាកត្តារួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃអត្រាភាពក្រីក្រ និងវិសមភាពក្នុងសង្គម។ លើសពីបញ្ហាក្រពះ ការប៉ះពាល់ដល់គុណភាពនៃរបបអាហារ ឬបញ្ហាអាហារូបត្ថម្ភ ក៏ជាក្តីបារម្ភដ៏ធំមួយដែលជះឥទ្ធិពលជាពិសេសទៅលើក្រុមមនុស្សងាយរងគ្រោះបំផុត។ ទឹកជំនន់មិនត្រឹមតែបំផ្លាញស្រែស្រូវប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលាងជម្រះសួនបន្លែបង្ការតាមផ្ទះ និងបង្កជាជំងឺឆ្លងដល់សត្វពាហនៈដូចជាមាន់ ទា ជ្រូក និងគោក្របី។ ដែលជាប្រភពប្រូតេអ៊ីន និងវីតាមីនដ៏សំខាន់សម្រាប់គ្រួសារកសិករ។ នៅពេលដែលប្រភពអាហារចម្រុះទាំងនេះត្រូវបានបំផ្លាញ របបអាហារប្រចាំថ្ងៃរបស់ពួកគាត់នឹងប្រែមកជាមានតែអង្ករសុទ្ធ ឬអាហារក្រៀមក្រោះដែលខ្វះសារធាតុចិញ្ចឹមចាំបាច់។ ដែលជាហេតុធ្វើឱ្យកុមារនៅតំបន់រងគ្រោះប្រឈមនឹងការយឺតយ៉ាវក្នុងការលូតលាស់ និងមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ជាចុងក្រោយ បញ្ហាសន្តិសុខស្បៀងនេះក៏ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបញ្ហាអនាម័យ និងកង្វះទឹកស្អាតផងដែរ ព្រោះទឹកជំនន់តែងតែនាំមកនូវមេរោគ និងភាពកខ្វក់ចូលទៅក្នុងប្រភពទឹកប្រើប្រាស់តាមភូមិស្រុក។ ការហូបចុកមិនគ្រប់គ្រាន់ លាយឡំជាមួយការប្រើប្រាស់ទឹកមិនស្អាតដែលបណ្តាលឱ្យកើតមានជំងឺរាគរូស និងជំងឺឆ្លងផ្សេងៗ កាន់តែរុញច្រានឱ្យស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋកាន់តែអាក្រក់ទៅៗក្នុងកម្រិតអាសន្ន។ ដូច្នេះហើយ សន្តិសុខស្បៀងក្នុងបរិបទទឹកជំនន់នៅកម្ពុជា មិនមែនគ្រាន់តែជាការមានអង្ករហូបឱ្យឆ្អែតមួយពេលៗនោះទេ។ ប៉ុន្តែវាគឺជាបញ្ហាស្មុគស្មាញដែលទាមទារឱ្យមានការដោះស្រាយទាំងផ្នែកការផ្គត់ផ្គង់ ស្ថិរភាពតម្លៃ និងការធានាឱ្យបាននូវរបបអាហារដែលមានតុល្យភាព ដើម្បីការពារសុខុមាលភាពរបស់ធនធានមនុស្សសម្រាប់អនាគតជាតិ។ ការរៀបចំយុទ្ធសាស្ត្របន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ គឺជាកិច្ចការអាទិភាពដែលកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ។ ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យកសិកម្ម និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារកសិករ។ វិធានការដំបូងដ៏មានប្រសិទ្ធភាពបំផុតគឺការផ្លាស់ប្តូរទម្លាប់នៃការជ្រើសរើសពូជស្រូវ ដោយងាកមកប្រើប្រាស់ពូជស្រូវស្រាលមិនប្រកាន់រដូវដូចជាពូជសែនក្រអូប ឬពូជស្រូវផ្សេងៗទៀតដែលអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ៩០ ថ្ងៃ។ ការប្រើប្រាស់ពូជស្រូវប្រភេទនេះអនុញ្ញាតឱ្យកសិករមានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងកាលវិភាគដាំដុះ។ ពោលគឺពួកគាត់អាចប្រមូលផលឱ្យបានរួចរាល់មុនពេលរដូវទឹកជំនន់ធំមកដល់ ឬក៏អាចចាប់ផ្តើមដាំដុះឡើងវិញបានភ្លាមៗក្រោយពេលទឹកសម្រកទៅវិញ ដើម្បីប៉ះប៉ូវការខាតបង់ដែលបានកើតឡើង។ ស្របពេលជាមួយគ្នានេះដែរ ការនាំចូល និងការបង្កាត់ពូជស្រូវដែលធន់នឹងការលិចលង់ ឬដែលគេស្គាល់ជាទូទៅថាជា ស្រូវស្គីបា បានក្លាយជាបដិវត្តន៍ថ្មីមួយសម្រាប់កសិករនៅតំបន់ទំនាបដែលតែងតែរងការជន់លិចជាប្រចាំ។ លក្ខណៈពិសេសដ៏អស្ចារ្យនៃពូជស្រូវប្រភេទនេះ គឺសមត្ថភាពក្នុងការផ្អាកការលូតលាស់ជាបណ្តោះអាសន្ននៅពេលត្រូវទឹកជន់លិចខ្លាំង ដើម្បីរក្សាថាមពល និងខ្យល់សម្រាប់ដកដង្ហើម។ ដែលវាអាចរស់រានមានជីវិតនៅក្រោមទឹកបានរហូតដល់ទៅពីរសប្តាហ៍ដោយមិនរលួយងាប់។ បច្ចេកវិទ្យាជីវសាស្ត្រកសិកម្មនេះជួយកាត់បន្ថយហានិភ័យនៃការខាតបង់ទុនទាំងស្រុងបានយ៉ាងច្រើន និងផ្តល់ឱកាសឱ្យកសិករអាចបន្តថែទាំស្រូវរបស់ពួកគាត់ឱ្យលូតលាស់ជាធម្មតាឡើងវិញភ្លាមៗបន្ទាប់ពីកម្ពស់ទឹកបានថយចុះ។ ក្រៅពីការកែលម្អលើពូជដំណាំ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីបង្កើតប្រព័ន្ធព្រមានទុកជាមុន ក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងកិច្ចការពារផលដំណាំ និងជីវភាពកសិករ។ ប្រព័ន្ធទូរស័ព្ទលេខ ១២៩៤ គឺជាឧបករណ៍ទំនាក់ទំនងដ៏មានសារៈសំខាន់ដែលផ្តល់លទ្ធភាពឱ្យកសិករទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីស្ថានភាពកម្ពស់ទឹក និងការព្យាករណ៍អាកាសធាតុដ៏ត្រឹមត្រូវតាមរយៈសារសំឡេងនៅលើទូរស័ព្ទដៃផ្ទាល់ខ្លួន។ ការទទួលបានព័ត៌មានទុកជាមុនអំពីគ្រោះថ្នាក់ដែលជិតមកដល់ បានផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យកសិករអាចត្រៀមលក្ខណៈក្នុងការប្រមូលផលស្រូវដែលជិតទុំ។ បង្កើនកម្ពស់ទំនប់ព័ទ្ធជុំវិញស្រែ ឬជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ដែលជាការកាត់បន្ថយទំហំនៃការខូចខាតទ្រព្យសម្បត្តិបានមួយកម្រិតធំមហិមា។ ជាចុងក្រោយ ការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មតាមរយៈការបង្កើនការធ្វើស្រែប្រាំង ក៏ជាដំណោះស្រាយយុទ្ធសាស្ត្រដ៏រឹងមាំមួយដើម្បីធានាសន្តិសុខស្បៀងជាតិឱ្យបានយូរអង្វែង។ ដោយសារតែការធ្វើស្រែរដូវវស្សាជួបប្រទះនឹងហានិភ័យទឹកជំនន់ខ្លាំង រាជរដ្ឋាភិបាលបានខិតខំពង្រីកការកសាង និងស្តារប្រព័ន្ធធារាសាស្ត្រធំៗ។ ដើម្បីស្តុកទុកទឹកដែលលើសលប់នៅរដូវវស្សាសម្រាប់យកមកបម្រើឱ្យការដាំដុះនៅរដូវប្រាំងវិញ។ ការធ្វើស្រែប្រាំងមិនត្រឹមតែជួយឱ្យកសិករជៀសផុតពីគ្រោះទឹកជំនន់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ផ្តល់នូវទិន្នផលខ្ពស់ជាងរដូវវស្សា ដោយសារមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានការគ្រប់គ្រងទឹកបានល្អប្រសើរ ដែលកត្តានេះបានក្លាយជាបង្អែកដ៏រឹងមាំក្នុងការធានាថាកម្ពុជានៅតែមានស្បៀងអាហារបរិបូរណ៍សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ទោះបីជាត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិក៏ដោយ។